នៅក្នុងប្រទេសកម្ពុជា មានការផលិតកម្មជ្រលក់ពណ៌ធម្មជាតិមួយចំនួន ដែលមានដំណើរការតាំងពីយូរណាស់មកហើយ។ មានខេត្តមួយចំនួនដែលល្បីល្បាញខាងការត្បាញក្រមាជាលក្ខណៈសិប្បកម្ម ដែលជាជំនាញបន្សល់ទុកពីដូនតា ខេត្តទាំងនោះរួមមាន តាកែវ សៀមរាប និងកំពង់ចាម។ ក្រៅពីខេត្តល្បីៗក្នុងការត្បាញក្រមា មានខេត្តផ្សេងទៀតដូចជា កណ្តាល កំពង់ស្ពឺ បន្ទាយមានជ័យ និងកំពង់ឆ្នាំង ក៏មានការត្បាញក្រមាដែរ តែភាគច្រើនជាលក្ខណៈគ្រួសារ សម្រាប់តែប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះ។ កំពង់ចាម គឺល្បីល្បាញ ក្នុងការផលិតសូត្រ និងក្រមា និងប្រើប្រាស់ ពណ៌ធម្មជាតិឆើតឆាយ ដូចជា ពណ៌ក្រហម លឿង បៃតង។ ការជ្រលក់ជាច្រើនដងធ្វើអោយ ពណ៌ជាប់បានល្អនិង ស្រស់ស្អាត កាន់តែខ្លាំង ទាក់ទាញចំណាប់អារម្មណ៍អ្នកដែលបានឃើញ។ ស្នាដៃនៃការជ្រលក់ពណ៌លើក្រណាត់ ឬសូត្រ គឺមានលំនាំក្បាច់ច្រើនប្រភេទ និងស្មុគស្មាញ ឧទាហរណ៍ គេប្រើវិធីចងអំបោះ ឬបង្កើតក្បាច់តូចៗរាងជាប្រអប់ ដើម្បីបង្កើតជាលំនាំដ៏ស្រស់ស្អាត។ សូត្រដែលផលិតនៅខេត្តនេះមានពណ៌ចម្រុះ និងស្រស់ឆើតឆាយងាយសម្គាល់ លើសពីនេះ គេក៏អាចស្គាល់បានយ៉ាងងាយតាមរយៈការរួមបញ្ចូលគ្នានៃលំនាំក្បាច់ដ៏អស្ចារ្យផងដែរ។ ហើយចំពោះខេត្ត សៀមរាប ជាតំបន់មានប្រវត្តិសាស្ត្រខ្ពង់ខ្ពស់នៃសូត្រហូល និងប្រើថ្នាំធម្មជាតិពីរុក្ខជាតិដូចជា រមៀត, គគីរ និង ត្រុំ។ ការចងគាតអំបោះតាមលំនាំ ធ្វើឲ្យសូត្រមានក្បាច់ធំៗ បែបពុម្ពបុរាណ និងមានការរៀបចំពណ៌ច្រើនជាន់ធ្វើបានស្អាត។ សូត្រដែលផលិតនៅខេត្តសៀមរាបមានពណ៌បែបស្ងប់ស្ងាត់ មិនឆើតឆាយខ្លាំង ដែលមើលទៅមានសោភ័ណភាពបែបខ្មែរ ភាពស្ងប់ស្ងាត់នៃពណ៌ទាំងនេះគឺតំណាងឲ្យសិល្បៈខ្មែរដ៏ផូរផង់ និងមានអត្ថន័យជ្រាលជ្រៅ។ ខេត្តកណ្ដាល មានការប្រើក្បាច់ប្រពៃណីបុរាណជាងគេក្នុងនោះមាន ពណ៌ត្នោត និង ស មើលទៅមានភាពថ្លៃថ្នូរ។ លំនាំសូត្រនៅខាងឩត្តុង្គ មានលក្ខណៈសាមញ្ញ បែបសុភមង្គល និងប្រពៃណី ដែលមានពណ៌ស្រទន់ៗ។ ហើយការត្បាញនៅតំបន់នេះផ្ទុកបច្ចេកទេសបុរាណចាស់ៗ ដែលត្រូវបានបន្តមកដល់សម័យបច្ចុប្បន្ន។ នៅខេត្តពោធិ៍សាត់ ផលិតក្រមាជ្រលក់ពណ៌ មានលំនាំខ្ចីៗ ឬជាប្រអប់ៗ ប្រើពណ៌ធម្មជាតិខ្មៅ និងត្នោត ពីសំបកឈើទន្ទ្រាន។ ការផលិតសូត្រនៅខេត្តពោធិ៍សាត់ ឆ្លុះបញ្ចាំងពីសិល្បៈជនបទពិតៗ ព្រោះផលិតផលនីមួយៗសុទ្ធតែត្រូវបានច្នៃដោយដៃ ដែលបង្ហាញពីចំណេះដឹង និងបទពិសោធន៍ដែលបន្សល់ទុកពីដូនតាជំនាន់មុនៗ។ គេមានបច្ចេកទេសពិសេសក្នុងការជ្រលក់ពណ៌សូត្រ ដោយប្រើពណ៌ចេញពីធម្មជាតិសុទ្ធសាធ ដែលធ្វើឱ្យសូត្រមានភាពលេចធ្លោ និងប្លែកពីគេ។ ខេត្តបន្ទាយមានជ័យ គឺល្បីល្បាញផ្នែកក្រមា និងសូត្រមានក្បាច់ល្អៗ និងប្រើបច្ចេកទេស "ហូល" សម្រាប់ចងអំបោះ។ ហើយសូត្រ ឬក្រមាមានក្បាច់ឆ្នូតៗ និងលំនាំអក្សរ/រូបរាងនិង ពណ៌ដែលពេញនិយម គឺ ពណ៌បៃតង ខៀវ និងខ្មៅ។ គេនិយមយក បន្លែ ផ្លែឈើ ផ្កា ឬសំបកឈើ ធ្វើជាពណ៌ធម្មជាតិសម្រាប់ជ្រលក់ក្រណាត់ផ្សេងៗ។ ហើយសម្រាប់ពណ៌នីមួយៗ គេបានយកគ្រឿងផ្សំធម្មជាតិផ្សេងៗគ្នា ដើម្បីបង្កើតបានពណ៌ដែលគេចង់បាន ។ ផ្កាមេអំបៅ ត្រូវបានគេយកមកប្រើប្រាស់ដើម្បីផលិតជាពណ៌ខៀវស្រាល ហើយអាចប្រើវាដើម្បីលាបពណ៌សូត្រ អាហារ ឬក៏ភេសជ្ជៈ ជាដើម។ ហើយដើម្បីបានពណ៌ខៀវគេត្រូវយកផ្កាមេអំបៅ ទៅរំងាស់ក្នុងទឹកក្ដៅ ២០ ទៅ៣០នាទី រហូតចេញពណ៌ល្អ រួចស្រង់ផ្កាចេញ។ ស្លឹកតើយ ស្លឹកក្រូចសើចឬស្លឹកផ្កាឈូក ផលិតចេញជាពណ៌បៃតង។ គេយកស្លឹកនោះទៅបុក រួចដាក់ក្នុងទឹកក្ដៅ ៣០ទៅ៦០នាទី បន្ទាប់ពីចេញពណ៌ រួចគេយកស្លឹកនោះចេញទុកតែទឹកប៉ុណ្ណោះ។ គេយករមៀត ធ្វើជាពណ៌លឿង វាចេញពណ៌ល្អ សម្រាប់ជ្រលក់ក្រណាត់។ យកម្សៅរមៀត ដាក់ក្នុងទឹកក្ដៅ ៣០ ទៅ ៦០នាទី រហូតចេញពណ៌ល្អ។ ពណ៌ខ្មៅ ឬត្នោត យកចេញពី សម្រកដើមគគីរ ឬសំបកឈើរផ្សេងៗទៀតដែលអាចធ្វើចេញជាពណ៌ខ្មៅ បាន។ ក្រណាត់ដែលអាចជ្រលក់ ក្នុងទឹកធម្មជាតិបាន ដូចជា សូត្រត្បាញ ក្រណាត់សរសៃធម្មជាតិ ឬក្រណាត់ផ្សេងទៀត។ ហើយរបៀបក្នុងការជ្រលក់ក្រណាត់មានដំណាក់កាល ជាច្រើនដើម្បីអោយចេញពណ៌ស្អាត ។ សម្ភារៈដែលត្រូវការសម្រាប់ធ្វើការជ្រលក់ពណ៌មាន ក្រណាត់ ធុងសម្រាប់ជ្រលក់ ទឹកពណ៌ ទឹកក្ដៅ និង កន្រង់សម្រាប់ច្រោះ។ ដំបូងលាងក្រណាត់ អោយស្អាតដើម្បីកុំអោយមានធូលី ឬប្រឡាក់ រួចទុកអោយស្ងួត។ បន្ទាប់មក ជ្រលក់ក្រណាត់ចូលក្នុងទឹកពណ៌ឱ្យចូលគ្នាសព្វល្អ រួចរងចាំទុកទឹកពណ៌១ម៉ោង ឬច្រើនជាងនេះ តាមចំណង់ចំណូលចិត្តនៃពណ៌ច្បាស់។ ហើយដកក្រណាត់ចេញពីទឹកពណ៌ ហើយលាងទឹកពណ៌លើក្រណាត់អោយស្អាត បន្ទាប់មកបោកជាមួយទឹកស្អាត។ រួចយកក្រណាត់ទុកនៅកន្លែងដែលមានខ្យល់ល្អ ស្ងួតដោយធម្មជាតិ និងជៀសវាងពន្លឺព្រះអាទិត្យ ដើម្បីរក្សាពណ៌បានល្អ មិនហើរពណ៌ទៅជាស្រាលជាងមុន។ បន្ទាប់ពីជ្រលក់ពណ៌សូត្រស្ងួត អាចប្រើការត្រៀមសម្រាប់ការរចនា ឬកែច្នៃផ្សេងៗដូចជាកាត់ បោស។ ពណ៌ធម្មជាតិនេះមានលក្ខណៈខ្សោយជាងពណ៌គីមី ត្រូវការជ្រលក់ជាច្រើនដងទើបពណ៌ដិតល្អ។ សារៈសំខាន់នៃការជ្រលក់ពណ៌ធម្មជាតិជួយរក្សាទុកបច្ចេកទេសបុរាណ និងបង្ហាញពីសិល្បៈប្រពៃណីរបស់ប្រទេសកម្ពុជា ។ វាបង្ហាញពីការប្រើប្រាស់សារធាតុធម្មជាតិដើម្បីបង្កើតពណ៌សម្រាប់សូត្រនិងសំពត់ ដោយមិនចាំបាច់ប្រើប្រាស់ពណ៌គីមីដែលចំណាយលុយច្រើន។ ការជ្រលក់ពណ៌ធម្មជាតិក៏ជួយជំរុញវិស័យទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជនបទ ។ ហើយឧបសគ្គ នៃការអភិវឌ្ឍន៍ ក៏មានផងដែរ ដែលធ្វើអោយសិប្បកម្មនេះ ដំណើរការមិនរលូននៅទីផ្សារ។ ក្នុងនោះរួមមានដូចជា ផលិតផលជ្រលក់ពណ៌ធម្មជាតិមួយចំនួននៅមានគុណភាពទាប និងមិនសូវមានជម្រើសច្រើន ។ ហើយការខ្វះការរៀបចំផែនការ និងការគ្រប់គ្រងសម្រាប់ជួយគាំទ្រដល់វិស័យទេសចរណ៍ធម្មជាតិ ។ បញ្ហាប្រឈមក្នុងពេលបច្ចុប្បន្ន គឺការបាត់បង់ចំណេះដឹង, ការប្រើថ្នាំគីមីជំនួស, កង្វះរុក្ខជាតិធម្មជាតិ។ ចំពោះដំណោះស្រាយក្នុងការប្រើពណ៌ធម្មជាតិ យើងត្រូវបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយ ដោយបង្កើតវិទ្យាស្ថានសិក្សាវប្បធម៌ ដើម្បីគាំទ្រដល់អ្នកត្បាញក្នុងសហគមន៍។ ការប្រើថ្នាំពណ៌ធម្មជាតិជាផ្នែកនៃអត្តសញ្ញាណវប្បធម៌ខ្មែរ និងការអភិរក្សបរិស្ថាន។ ហើយវាជាគ្រឿងដ៏សំខាន់ក្នុងការផលិតសំពត់ខ្មែរ ក្រមា និងសូត្រដែលជាភាសារបស់សិល្បៈបុរាណ។ អត្ថន័យវប្បធម៌របស់ សូត្រ និងក្រមា ជាផ្នែកមួយនៃអត្តសញ្ញាណខ្មែរ ដែលតំណាងឲ្យសម័យអង្គរដល់បច្ចុប្បន្ន។ ព្រះរាជាណាចក្រកម្ពុជា មានដំណើរការជាក់លាក់នៃការប្រើថ្នាំជ្រលក់ធម្មជាតិ និងមានលក្ខណៈរចនាបថនៃសូត្រតាមតំបន់។ ការផលិតសូត្រ គឺនៅតែបន្តប្រើប្រាស់ឧបករណ៍សិប្បកម្ម និងវិធីសាស្ត្របុរាណពីដូនតា អ្វីដែលសំខាន់នោះគឺ អត្ថន័យវប្បធម៌ ដែលបង្កប់នៅក្នុងពណ៌ និងលំនាំរបស់សូត្រ ត្រូវបានគេចាត់ទុកជាគម្រោងអភិរក្ស ដ៏សំខាន់មួយនាពេលបច្ចុប្បន្ន។ សរុបមក ការជ្រលក់ពណ៌ធម្មជាតិនៅកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៃសិល្បៈប្រពៃណី ដែលមានតម្លៃវប្បធម៌ខ្ពង់ខ្ពស់ យើងត្រូវតែមានការជំរុញ និងលើកកម្ពស់វិស័យនេះ ដើម្បីឲ្យនៅគង់វង្ស និងរីកចម្រើនតទៅមុខទៀត។